អាជីពផ្នែកវិស្វកម្មនៅកម្ពុជាវិស័យ វិស្វកម្មនៅកម្ពុជា កំពុងតែ រីកចម្រើនគួរឱ្យកត់សម្គាល់ ហើយដើរតួនាទីជា កម្លាំងចលករដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ ឱកាសការងារក្នុងវិស័យវិស្វកម្មក៏កាន់តែទូលំទូលាយ ផងដែរ។ វិស្វកម្មមាន ច្រើនផ្នែក ហើយផ្នែកនីមួយៗសុទ្ធតែដើរតួនាទី យ៉ាងសំខាន់ រៀងៗខ្លួនក្នុងការ កសាង និងអភិវឌ្ឍប្រទេស។ វិស្វកម្មសំណង់ស៊ីវិល មានតួនាទី យ៉ាងសំខាន់ ក្នុងការ រចនា ប្លង់ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ គ្រប់ប្រភេទ។ ឧទាហរណ៍ជាក់ស្ដែងរួមមាន ផ្លូវ ស្ពាន អគារ អាកាសយានដ្ឋាន កំពង់ផែ និងប្រព័ន្ធធារាសាស្ត្រ ជាដើម។ ឯវិស្វកម្មអគ្គិសនី ពាក់ព័ន្ធនឹងការ រចនា អភិវឌ្ឍន៍ និងថែទាំប្រព័ន្ធអគ្គិសនី ដ៏ស្មុគស្មាញ និងមានសារៈសំខាន់សម្រាប់ជីវភាពប្រចាំថ្ងៃ និងឧស្សាហកម្ម។ នេះរួមបញ្ចូលទាំង បណ្ដាញចែកចាយអគ្គិសនី ប្រព័ន្ធត្រួតពិនិត្យ និងឧបករណ៍អេឡិចត្រូនិចនានា ដែលជាបេះដូងនៃបច្ចេកវិទ្យាទំនើប។ ចំណែកវិស្វកម្មមេកានិច ផ្ដោតសំខាន់លើការ រចនា វិភាគ ផលិត និងថែទាំប្រព័ន្ធមេកានិច គ្រប់ប្រភេទ។ វិស័យនេះគ្របដណ្ដប់លើផ្នែកសំខាន់ៗជាច្រើនដូចជា ម៉ាស៊ីន យានយន្ត និងឧបករណ៍ឧស្សាហកម្ម នានា ដែលជាឆ្អឹងខ្នងនៃការផលិត និងបច្ចេកវិទ្យា។ ងាកមកវិស្វកម្មបច្ចេកវិទ្យាព័ត៌មាន កុំព្យូទ័រ កំពុងមានតម្រូវការខ្ពស់ ស្របពេលជាមួយនឹង កំណើនឌីជីថលនាពេលបច្ចុប្បន្ន។ វិស័យនេះពាក់ព័ន្ធនឹងការ អភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រប្រព័ន្ធបណ្ដាញទិន្នន័យ និងសន្តិសុខព័ត៌មានដែលជាឆ្អឹងខ្នងនៃបច្ចេកវិទ្យាទំនើប និងជាកម្លាំងចលករដ៏សំខាន់សម្រាប់សេដ្ឋកិច្ចឌីជីថល។ រីឯវិស្វកម្មធារាសាស្ត្រ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព។ វិស្វករផ្នែកនេះទទួលខុសត្រូវលើការ រចនាប្រព័ន្ធធារាសាស្ត្រ ទំនប់ទឹក និងប្រព័ន្ធបង្ហូរទឹក នានា។ គោលបំណងចម្បងគឺដើម្បី បម្រើដល់វិស័យកសិកម្ម ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ក៏ដូចជា ការប្រើប្រាស់ទឹកសម្រាប់ជីវភាពប្រចាំថ្ងៃ និងឧស្សាហកម្ម ផងដែរ។ ដើម្បីក្លាយជាវិស្វករដ៏ឆ្នើមម្នាក់ អ្នកត្រូវមាន មូលដ្ឋានគ្រឹះយ៉ាងរឹងមាំ លើមុខវិជ្ជាស្នូលដូចជា គណិតវិទ្យា រូបវិទ្យា និងមុខវិជ្ជាវិស្វកម្មជាក់លាក់ ដែលទាក់ទងនឹងជំនាញរបស់អ្នក។ ក្រៅពីចំណេះដឹងទ្រឹស្ដីការប្រើប្រាស់កម្មវិធី និងឧបករណ៍បច្ចេកទេសឲ្យបានស្ទាត់ជំនាញក៏ជាកត្តាចាំបាច់ដែលមិនអាចខ្វះបានដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាព និងភាពជឿជាក់ខ្ពស់។ មួយវិញទៀតវិស្វករត្រូវមានសមត្ថភាពខ្ពស់ក្នុងការ វិភាគបញ្ហាស្មុគស្មាញ គ្រប់ប្រភេទ ដើម្បី ស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងភាពច្នៃប្រឌិត។ នេះរួមបញ្ចូលទាំងការកំណត់អត្តសញ្ញាណឫសគល់នៃបញ្ហា ការវាយតម្លៃជម្រើសផ្សេងៗ និងការអនុវត្តដំណោះស្រាយល្អបំផុត។ បន្ថែមពីនេះត្រូវមានសមត្ថភាពវាយតម្លៃព័ត៌មានផ្សេងៗយល់ដឹងពីមូលហេតុ និងផលប៉ះពាល់យ៉ាងស៊ីជម្រៅដើម្បីអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងសមស្របតាមស្ថានភាពជាក់ស្តែង។ ជំនាញនេះជួយឲ្យពួកគេមើលឃើញរូបភាពរួម និងទស្សន៍ទាយលទ្ធផលនៃការសម្រេចចិត្តរបស់ពួកគេ។ ជាងនេះទៅទៀតជំនាញទំនាក់ទំនង គឺមានសារៈសំខាន់ជាពិសេសសម្រាប់វិស្វករ អ្នកត្រូវចេះទំនាក់ទំនងបានល្អទាំងការសរសេរ និងការនិយាយដើម្បីធានាថាការងាររបស់អ្នកធ្វើការជាមួយក្រុមការងារថ្នាក់លើ និងភាគីពាក់ព័ន្ធទាំងអស់ឲ្យបានរលូន និងប្រកបដោយប្រសិទ្ធភាព។ ការពន្យល់គំនិតបច្ចេកទេសស្មុគស្មាញទៅកាន់អ្នកមិនមែនជាវិស្វករក៏ជាផ្នែកមួយដ៏សំខាន់នៃជំនាញនេះដែរ។ ជាមួយគ្នានេះដែរការងារជាក្រុម គឺជាសមត្ថភាពដ៏សំខាន់មួយសម្រាប់វិស្វករ អ្នកត្រូវមាន សមត្ថភាពក្នុងការធ្វើការជាមួយអ្នកដទៃប្រកបដោយកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នា។ នេះជា គន្លឹះសំខាន់សម្រាប់ជោគជ័យនៃគម្រោងធំៗដែលទាមទារការចូលរួមពីអ្នកជំនាញជាច្រើន។ លើសពីនេះភាពច្នៃប្រឌិត និងការបង្កើតថ្មី គឺជាសមត្ថភាពដ៏សំខាន់សម្រាប់វិស្វករ។ អ្នកត្រូវមានសមត្ថភាពក្នុងការគិតក្រៅប្រអប់ និងបង្កើតដំណោះស្រាយថ្មីៗដើម្បីដោះស្រាយបញ្ហាប្រឈមដែលកើតឡើង។ នេះជាកត្តាដ៏សំខាន់ដែលជំរុញឲ្យវិស័យវិស្វកម្មមានការរីកចម្រើនឥតឈប់ឈរ។ ក្នុងនោះការយកចិត្តទុកដាក់លើព័ត៌មានលម្អិត គឺចាំបាច់ណាស់សម្រាប់វិស្វករអ្នកត្រូវមានភាពម៉ត់ចត់ និងប្រាកដប្រជាក្នុងការងារខ្ពស់ដើម្បីជៀសវាងកំហុសឆ្គងតូចតាចបំផុតដែលអាចបង្កផលវិបាកធ្ងន់ធ្ងរដល់គម្រោង ឬនាំឱ្យខាតបង់ធនធាន។ ក្រឡេកមកគុណសម្បត្តិសំខាន់ៗនៃអាជីពវិស្វករនៅកម្ពុជាវិញ ដោយសារកំណើនសេដ្ឋកិច្ចដ៏គំហុក និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្តបន្ទាប់ដូចជាអគារខ្ពស់ៗផ្លូវថ្នល់ស្ពាន និងតំបន់ឧស្សាហកម្មនានាតម្រូវការវិស្វករនៅកម្ពុជាមានការកើនឡើងយ៉ាងគំហុក។ នេះបង្ហាញពីស្ថិរភាពការងារ និងឱកាសកាន់តែច្រើនសម្រាប់អ្នកជំនាញផ្នែកនេះ។ បើប្រៀបធៀបទៅនឹងវិស័យការងារផ្សេងៗទៀត អាជីពវិស្វករក៏ជាការងារមួយដែលមាន កម្រិតប្រាក់ខែខ្ពស់ និងមានសក្ដានុពលរីកចម្រើនគួរឱ្យកត់សម្គាល់។ ការវិនិយោគលើចំណេះដឹង និងជំនាញវិស្វកម្មអាចនាំមកនូវផលតបស្នងដ៏ល្អនាពេលអនាគត។ ហើយវិស្វករមាន ឱកាសអភិវឌ្ឍន៍អាជីពយ៉ាងទូលំទូលាយ ពួកគេអាចបន្តការសិក្សាទៅកម្រិតខ្ពស់ ដូចជាអនុបណ្ឌិត ឬបណ្ឌិត ដើម្បីបង្កើនសមត្ថភាព ឬឡើងទៅកាន់តំណែងគ្រប់គ្រងនៅក្នុងក្រុមហ៊ុនធំៗ។ វិស័យនេះតែងតែផ្តល់ផ្លូវសម្រាប់ការពង្រីកចំណេះដឹង និងបទពិសោធន៍។ ក្នុងការអភិវឌ្ឍន៍ប្រទេសវិស្វករ មានតួនាទីយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ រាល់គម្រោងហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម ឬបច្ចេកវិទ្យាសុទ្ធតែត្រូវការការចូលរួមពីវិស្វករដើម្បីធានាបាននូវគុណភាពសុវត្ថិភាព និងនិរន្តរភាព។ តាមរយៈការងាររបស់ពួកគេ វិស្វករបានចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងជំរុញវឌ្ឍនភាពសង្គម។ ទោះបីជាអាជីពវិស្វករផ្តល់ឱកាសច្រើនក៏ពិតមែន ប៉ុន្តែក៏មានបញ្ហាប្រឈមមួយចំនួនដែលវិស្វករត្រូវជម្នះផងដែរ។ ដោយសារ ចំនួននិស្សិតបញ្ចប់ការសិក្សាផ្នែកវិស្វកម្មមានច្រើន ពីមួយឆ្នាំទៅមួយឆ្នាំវាអាចបង្កើនការប្រកួតប្រជែងយ៉ាងខ្លាំងក្នុងការស្វែងរកការងារល្អៗក្នុងវិស័យនេះដូច្នេះអ្នកចាំបាច់ត្រូវតែខិតខំអភិវឌ្ឍខ្លួនឲ្យលេចធ្លោ។ វិស័យវិស្វកម្មទាមទារ ជំនាញបច្ចេកទេសខ្ពស់ និងការរៀនសូត្រជាបន្តបន្ទាប់ពីព្រោះបច្ចេកវិទ្យា និងវិធីសាស្រ្តថ្មីៗតែងតែលេចឡើងជាប្រចាំ។ ហេតុនេះវិស្វករត្រូវតែឧស្សាហ៍បណ្តុះបណ្តាលខ្លួនឯងដើម្បីរក្សាសមត្ថភាព។ បើនិយាយពីសម្ពាធការងារគម្រោងវិស្វកម្មជារឿយៗមាន កាលកំណត់តឹងរ៉ឹង និងតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅលើព័ត៌មានលម្អិតគ្រប់ជ្រុងជ្រោយ។ ស្ថានភាពបែបនេះអាចបណ្ដាលឲ្យមាន សម្ពាធការងារខ្លាំងដែលទាមទារភាពអត់ធ្មត់ខ្ពស់ និងសមត្ថភាពគ្រប់គ្រងពេលវេលាបានយ៉ាងល្អប្រសើរពីសំណាក់វិស្វករ។ បន្លែមពីលើនេះដើម្បីក្លាយជាវិស្វករជោគជ័យមួយរូប អ្នកត្រូវអនុវត្តតាមគន្លឹះសំខាន់ៗមួយចំនួន។ សិក្សាឲ្យបានពូកែ ដោយផ្តោតសំខាន់លើការ យល់ដឹងមូលដ្ឋានគ្រឹះផ្នែកវិទ្យាសាស្ត្រ និងគណិតវិទ្យាឲ្យបានច្បាស់លាស់ព្រោះនេះជាគ្រឹះដ៏រឹងមាំសម្រាប់ជំនាញវិស្វកម្មរបស់អ្នក។ ចូលរួម កម្មសិក្សា ស្ម័គ្រចិត្ត ឬអនុវត្តគម្រោងតូចៗ ផ្សេងៗ ដើម្បីទទួលបាន បទពិសោធន៍ជាក់ស្តែង និងយល់ដឹងពីបរិយាកាសការងារពិតប្រាកដ។ ហ្វឹកហាត់ និងពង្រឹង ជំនាញដោះស្រាយបញ្ហា ទំនាក់ទំនង ការងារជាក្រុម និងភាពជាអ្នកដឹកនាំ ព្រោះជំនាញទាំងនេះមានសារៈសំខាន់ណាស់ក្នុងការធ្វើការងារជាមួយអ្នកដទៃ។ ឧស្សាហ៍ អានសៀវភៅ ចូលរួមសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាល ផ្សេងៗ ដើម្បី ពង្រឹងចំណេះដឹង និង តាមដានបច្ចេកវិទ្យាថ្មីៗ នៅក្នុងវិស័យវិស្វកម្មដែលកំពុងរីកចម្រើន។ ភ្ជាប់ ទំនាក់ទំនងជាមួយវិស្វករផ្សេងទៀត អ្នកជំនាញ ឬសាស្ត្រាចារ្យ នៅក្នុងវិស័យរបស់អ្នក។ ការធ្វើបែបនេះអាចជួយអ្នក ផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងបង្កើតឱកាសថ្មីៗនាពេលអនាគត។ អាជីពវិស្វករទាមទារ ការអត់ធ្មត់ និងការតស៊ូ ខ្ពស់ ដើម្បី ជំនះរាល់បញ្ហាប្រឈម និងភាពស្មុគស្មាញដែលកើតឡើងនៅក្នុងគម្រោងនានា។ សរុបមក អាជីពផ្នែកវិស្វកម្មនៅកម្ពុជា ផ្តល់ជូននូវ ឱកាសដ៏ទូលំទូលាយ និងមានសក្ដានុពលខ្ពស់ សម្រាប់អ្នកដែលមានចំណេះដឹង និងជំនាញត្រឹមត្រូវ។ ដោយសារការអភិវឌ្ឍន៍ប្រទេសជាតិកំពុងបន្ត ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា វិស្វករនៅតែជា កម្លាំងចលករដ៏សំខាន់ មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការរីកចម្រើនសង្គម។ ការបណ្ដុះបណ្ដាលខ្លួនឯងឲ្យមានជំនាញបច្ចេកទេសរឹងមាំរួមផ្សំជាមួយជំនាញទន់ដូចជាការដោះស្រាយបញ្ហាទំនាក់ទំនងនិងការងារជាក្រុម គឺជាគន្លឹះដ៏សំខាន់បំផុតសម្រាប់ភាពជោគជ័យក្នុងអាជីពនេះ។ ទោះបីជាមាន បញ្ហាប្រឈមខ្លះៗដូចជាការប្រកួតប្រជែងខ្ពស់ និងតម្រូវការបច្ចេកវិទ្យាដែលផ្លាស់ប្ដូរលឿនក៏ដោយក៏ឱកាសសម្រាប់វិស្វករនៅកម្ពុជានៅតែមានច្រើននិងបន្តរីកចម្រើនទៅមុខ។